នៅក្នុងប្រទេសកម្ពុជាយើងមាននូវប្រភេទនំជាច្រើនដែលគេនិយមចូលចិត្តធ្វើញុាំ និងលក់នៅតាមទីផ្សារ និងតាមវិថីដងផ្លូវនៅតាមតំបន់ទេសចរណ៍ផ្សេងៗ។ នំខ្មែរមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងជំនួយទៅដល់សុខភាពទៀតផងសម្រាប់ខ្លះដែលធ្វើពីផ្លែឈើច្រើនប្រភេទដែលជួយសម្រួលដល់រាងកាយបានល្អទៀតផង។ នៅក្នុងនោះក៏មានប្រភេទនំមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តធ្វើលក់និងសម្រាប់ពេលមានកម្មវិធីផ្សេងៗនោះ គឺនំបាញ់ឌុក។ មកដឹងពីគ្រឿងផ្សំនិងគន្លឹះខ្លះៗនៃការធ្វើនំបាញ់ឌុកឲ្យមានរសជាតិឆ្ងាញ់និងរប្រៀបធ្វើមានអ្វីខ្លះ។ គ្រឿងផ្សំនំបាញ់ឌុកមាន ទឹកធម្មតាឬទឹកស្អាត៣ខាប់ស្មើរនឹង៧៦០មីលីលីត្រ ម្សៅឆាចំនួន១៣០ក្រាម និងម្សៅខ្សាយ១៣០ក្រាមដូចគ្នា ល្ងរស និងស្លឹកតើយ៧សន្លឹកដែលសម្រាប់កិនដាក់ជាមួយនិងនំ។ បន្ថែមពីនេះទៀតមានគ្រឿងផ្សំសម្រាប់ធ្វើទឹកខ្ទះដូងមានដូចជា ទឹកខ្ទះដូង២៥០មីលីលីត្រម្សៅឆាមួយស្លាបព្រាកាហ្វេនិងអំបិលមួយភាគបួនស្លាបព្រាកាហ្វនិងស្ករស១ស្លាបព្រាកាហ្វេ។ ចុងក្រោយ គឺគ្រឿងផ្សំធ្វើទឹកស្ករមាន ទឹកស្អាតចំនួន២០០មីលីលីត្រ ស្ករត្នោត២០០ក្រាម និងម្សៅឆាមួយស្លាបព្រាកាហ្វេ និងអំបិលមួយភាគបួនស្លាបព្រាកាហ្វ បើសិនជាចង់ដាក់ខ្ញីតិចៗនិងខ្នុរក៏បានដើម្បីឲ្យមានក្លិនឈ្ងុយ។ រប្រៀបធ្វើនំបាញ់ឌុកជាដំបូងលាងស្លឹកតើយឲ្យស្អាតរួចហាន់តូចៗដើម្បីយកទៅកិនជាមួយទឹកក្រោយពេលកិនរួចយើងត្រូវច្រោះជាមួយក្រណាត់ឬក៏ប្រដាប់ដែលមានរន្ធតូចបំផុតដើម្បីឲ្យទឹកស្លឹកតើយច្រោះបានស្អាតល្អ។ បន្ទាប់មកទៀតយកទឹកតើយដែលបានកិនរួចយកមកលាយជាមួយនឹងម្សៅឆានិងម្សៅខ្សាយកូរច្របល់គ្នាឲ្យសព្វរហូតទាល់តែរលាយចូលគ្នានិងគ្មានម្សៅកកដុំ។ ក្រោយមកទៀតយកទឹកដែលកូរសព្វចូលគ្នាអស់ទៅដាក់លើចង្រ្កាន ហើយបើកភ្លើងល្មមបន្តកូររហូតទាល់តែម្សៅនំឆ្អិននិងខាប់ស្អិតចូលគ្នាល្អ។ ក្រោយពេលដែលម្សៅនំឆ្អិនល្អហើយយើងចាក់ម្សៅនំដែលឆ្អិននោះចូលទៅក្នុងពុម្ពរួចប្រើស្លាបព្រាវែកវាឲ្យស្មើរហើយយកថង់កៅស៊ូមកបិទសង្កត់ឲ្យរាបស្មើរហើយបកថង់ចេញទុកវាត្រជាក់ជាការស្រេច។ បន្ទាត់មកទៀតយកល្ងរសមួយកូនចានយកទៅលីងរហូតវាឡើងពណ៌ក្រហមព្រឿងៗនិងមានក្លិនឈ្ងុយល្អរួចបិទភ្លើងចេញ។ ជាបន្ទាប់យកល្ងរសដែលបានលីងរួចយកទៅបុកឲ្យម៉ត់ល្មមរួចដួសដាក់ចានទុកមួយឡែកសិន។ ក្នុងការធ្វើទឹកស្ករត្នោតវិញម្តងជាដំបូងដាក់ឆ្នាំងហើយបើកភ្លើងល្មមនិងចាក់ស្ករត្នោតចូលកូរវាទុកមួយនាទីបន្ទាប់មកចាក់ទឹកចូលនិងចាក់អំបិលមួយភាគបួនស្លាបព្រាកាហ្វចូល ។ ក្រោយមកទៀតលាយម្សៅឆាលាយជាមួយទឹកបន្តិចកូរវាជាមុនសិនមុនចាក់ចូលទឹកស្ករដើម្បីឲ្យទឹកស្ករយើងរាវបន្តិចទុករហូតដល់ទឹកស្ករពុះហើយបិទភ្លើងជាការស្រេច។ ចុងក្រោយយើងមកធ្វើទឹកខ្ទះដូងវិញម្តងដោយដំបូងយើងយកទឹកខ្ទះដូងចាក់ចូលក្នុងឆ្នាំងរួចដាក់ដាំហើយកូរវា ៣ ទៅ ៤ នាទីសិន។ បន្ទាប់មកបានដាក់ម្សៅឆា អំបិលមួយភាគ៤ស្លាបព្រាកាហ្វេ និងស្ករសកន្លះស្លាបព្រាកាហ្វេចូលរូចកូររហូតទាល់ទឹកខ្ទះដូងខាប់និងឆ្អិនល្អរួចចាក់ដាក់ចានរួចជាស្រេច។ ក្រោយពេលដែលយើងដួលដាក់ចានយើងអាចកាត់នំជារាងការេ៤តូចៗ ហើយដួសដាក់ចានដោយដាក់ទឹកស្ករត្នោតនិងទឹកខ្ទះដូងល្មមតាមការចូលចិត្តនិងចុងក្រោយរោយជាមួយល្ងរអាចញុាំបានជាការស្រេច។ នំនេះដែលប្រជាជនយើងនិយមចូលចិត្តធ្វើញាំជាលក្ខណៈគ្រួសារនិងពេលមានកម្មវិធីបុណ្យផ្សេងៗដូចជាបុណ្យភូមិ កឋិនទាន បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងបុណ្យផ្សេងៗទៀត។ នំនេះក៏ជានំខ្មែរដែលបង្ហាញពីរបៀបធ្វើនិងការនិយមចូលចិត្តដែលជាអត្តសញ្ញាណដែលបង្ហាញពីវប្បធម៌ប្រពៃណីនៃការធ្វើនំឬបង្អែមរបស់ប្រទេសខ្មែរយើង។